ឥឡូវនេះ យើងទៅក្រឡេកមើលពីរបៀបធ្វើផ្អកមួយប្រភេទទៀត គឺផ្អកជូរ។ សម្រាប់់ផ្អកមួយប្រភេទនេះផងដែរ យើងអាចប្រើប្រាស់ត្រីចម្រុះដើម្បីធ្វើវា។ ប៉ុន្តែ កូនត្រីតូចៗល្មមសាកសមបំផុតសម្រាប់យកទៅធ្វើផ្អកជូរ ដោយសារវាមានឆ្អឹងតូចជាងត្រីធំៗ។ បន្ទាប់ពីរើសត្រីរួចរាល់ យើងត្រូវយកវាទៅធ្វើស្រកា កាត់ក្បាល យកពោះចេញ រួចលាងទឹកឱ្យបានស្អាតចំនួន ៣ទៅ៤ដង និងទុកឱ្យស្រក់ទឹកមួយឡែក។ ក្រោយមកទៀត យើងត្រូវយកអំបិលក្រួសទៅបុកក្នុងត្បាល់ឱ្យម៉ដ្ឋល្មម ឬ បើមាន ប្រើអំបិលម៉ដ្តស្រាប់ក៏បានដែរ។ ក្រោយពីសម្រក់ត្រីឱ្យស្រក់ទឹករួច យើងត្រូវយកវាទៅចាក់ចូលក្នុងចានខ្លាំធំល្មម បន្ទាប់មកទៀត ប្រឡាក់ត្រីនោះជាមួយអំបិល និងច្របាច់ឱ្យសព្វល្អ ចៀសវាងពុកសាច់ត្រី ព្រោះមិនត្រូវអំបិល។ ក្រោយពីច្របាច់ត្រីជាមួយអំបិលរួចរាល់ យើងត្រូវយកវាទៅដាក់ក្នុងក្រឡ ឬ កែវមួយ ដោយញាត់វាចូលគ្នាឱ្យបានណែនល្អ រោយអំបិលថែមពីលើបន្តិច និង គ្របឱ្យជិត។ យើងត្រូវទុកត្រីរបស់យើងយ៉ាងហោចណាស់ ៥ទៅ ៧ថ្ងៃ ដោយសង្កេតមើលថា សាច់ត្រីឡើងរឹងល្អ ទើបយកវាទៅធ្វើជំហានបន្ទាប់។ ក្រោយពីទុកបានគ្រប់ថ្ងៃហើយ យើងចាក់ត្រីរបស់យើងចេញពីទឹកអំបិល រួចស្រង់យកតែសាច់ត្រី ដាក់ឱ្យស្រក់ទឹក ទើបយកទៅប្រឡាក់ជាមួយគ្រឿងផ្សំផ្សេងទៀត។ ពេលរង់ចាំឱ្យត្រីស្រក់ទឹក យើងត្រូវយករំដេងទៅកិន ឬ បុកឱ្យបានម៉ដ្ដល្អ ព្រោះយើងត្រូវយកវាទៅលាយជាមួយសាច់ត្រី។ ជំហានបន្ទាប់ យើងត្រូវយកត្រីចាក់ចូលទៅក្នុងចានខ្លាំ រួចចាក់រំដេងម៉ដ្ដចូល និងច្របល់ចូលគ្នាឱ្យសព្វល្អ។ បន្ទាប់មកទៀត បន្ថែមអង្ករលីងចូលដែរ រីឯបរិមាណវិញ គឺអាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូន។ មួយវិញទៀត មុននឹងយកត្រីមកប្រឡាក់ជាមួយរំដេង និងអង្ករលីង យើងត្រូវប្រាកដថា វាស្ងួត និងស្រក់ទឹកអស់ ទើបមិនធ្វើឱ្យផ្អករបស់យើងខូច ហើយមានរសជាតិឆ្ងាញ់។ ក្រោយពីប្រឡាក់រួច យើងត្រូវយកត្រីរបស់យើងទៅទុកក្នុងក្រឡ ឬ កែវ ដោយដាក់ត្រីចូលម្ដងបន្តិចៗ និងសង្កត់ត្រីឱ្យណែនល្អ ទើបយកគម្របមកបិទឱ្យជិត។ ការផ្អាប់ត្រីត្រូវមានរយៈពេលចាប់ពី១៥ថ្ងៃឡើង ដើម្បីធានាថា ផ្អកត្រីរបស់យើងជូរល្អ និងមានរសជាតិឆ្ងាញ់ពិសា។ ក្រោយពីដល់ថ្ងៃកំណត់ ផ្អកជូររបស់យើងនឹងមានឈ្ងុយក្លិនអង្ករលីង និងរំដេង ពេលដែលយើងបើកគម្រប។ សម្រាប់ផ្អកនេះដែរ យើងអាចយកវាទៅចំហុយទាំងមូល ឬ យកវាទៅចិញ្ច្រាំជាមួយសាច់ជ្រូកក៏បានដែរ។ គេនិយមបរិភោគផ្អកចំហុយ ឬ ផ្អកចិញ្ចាំ្រសាច់ជ្រូកជាមួយបន្លែផ្សេងៗដូចជា ត្រសក់ ត្រប់ សណ្តែកកួរ និងពពាយជាដើម។